ការផ្តល់អំណោយគឺជាទង្វើដ៏ល្អមួយរបស់មនុស្សដែលរស់នៅក្នុងសង្គម។ ប៉ុន្តែការវេចខ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួនអាចបង្កផលប៉ះពាល់ដល់បរិស្ថាន។ ដើម្បីរួមចំណែកដល់ការការពារភពផែនដីរបស់យើងគួរតែអនុវត្តវិធីសាស្រ្តផ្តល់អំណោយដែលគិតគូរដល់បរិស្ថានជាចម្បង។ ពួកយើងត្រូវជៀសវាងការវេចខ្ចប់ដោយប្រើថង់ប្លាស្ទិកព្រោះវាបានផ្ដល់ផលអវិជ្ជមានជាច្រើនដល់បរិស្ថាន។ ថង់ប្លាស្ទិកបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ព្រោះវាត្រូវចំណាយពេលរាប់រយឆ្នាំដើម្បីរលួយ ដែលធ្វើឲ្យប៉ះពាល់ដល់ដី ទឹក និងខ្យល់យ៉ាងធ្ងន់ធ្ងរ។ ដើម្បីដោះស្រាយបញ្ហានេះ យើងទាំងអស់គ្នាអាចរួមគ្នាធ្វើសកម្មភាពមួយចំនួនដែលជួយថែរក្សាដល់បរិស្ថាន។ ដោយប្រើ ថង់ក្រណាត់ ឬ ថង់កាដូរដែលអាចប្រើឡើងវិញបាន ជំនួសវិញ។ បន្ថែមពីនេះ ប្រសិនបើត្រូវប្រើថង់ ជ្រើសរើសថង់ក្រដាសដែលងាយស្រួលកែច្នៃ។ ពិសេសជាងទៅនេះទៀត គួរប្រើរបស់ច្នៃដោយដៃដើម្បីធ្វើជាប្រអប់ (ឫស្សី ក្រចៅ)។ ការប្រើប្រាស់សម្ភារៈធម្មជាតិដែលច្នៃដោយដៃ ដូចជា ឫស្សី ក្រចៅ ស្លឹកត្នោត ឬ កំប្លោក គឺជាជម្រើសដ៏ល្អប្រសើរ។ សម្ភារៈទាំងនេះមានប្រភពពីធម្មជាតិ ងាយរលួយ និងអាចយកទៅប្រើប្រាស់បន្តបានទៀត។ វត្ថុ ឬសម្ភារៈដែលធ្វើពីធម្មជាតិទាំងនេះមានលក្ខណៈប្លែក ស្រស់ស្អាត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកផ្តល់អំណោយ។ លើសពីនេះ វាថែមទាំងជួយគាំទ្រដល់សិប្បកម្មខ្មែរ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិទៀតផង។ វិធីសាស្រ្តមួយទៀតគឺប្រើក្រណាត់ស្អាតៗសម្រាប់ការវេចខ្ចប់។ ការប្រើប្រាស់ក្រណាត់សម្រាប់វេចខ្ចប់អំណោយ គឺជាទម្រង់សិល្បៈបែបជប៉ុនហៅថា "ហ៊ូរ៉ូស៊ីគី"។ វាមានលក្ខណៈស្រស់ស្អាត ប្លែក និងអាចប្រើប្រាស់ឡើងវិញបានច្រើនដង។ ចំពោះប្រភេទក្រណាត់ អ្នកអាចប្រើ ក្រណាត់កប្បាស សូត្រ ឬ ក្រណាត់ចាស់ៗដែលនៅស្អាត ដើម្បីវេចខ្ចប់កាដូររបស់អ្នក។ ក្រោយពីទទួលកាដូរហើយ អ្នកទទួលអាចយកក្រណាត់នោះទៅប្រើប្រាស់បន្តបាន ដូចជាធ្វើជាក្រមា កន្សែងបង់ក ឬកន្សែងជូតសម្អាត។ ក្រៅពីវិធីសាស្រ្តខាងលើ យើងក៏មានវិធីមួយទៀតគឺ ជ្រើសរើសយកការកែច្នៃក្រដាស។ នៅពេលដែលអ្នកត្រូវការប្រើក្រដាសសម្រាប់វេចខ្ចប់ ឬធ្វើំសំបុត្រជូនពរ សូមជ្រើសរើស ក្រដាសមកកែច្នៃ ។ ក្រដាសប្រភេទនេះត្រូវបានផលិតឡើងវិញពីក្រដាសចាស់ៗ ដែលជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់ធនធានធម្មជាតិ។ ដែលក្រដាសវេចខ្ចប់ដែលភ្លឺរលោងខ្លាំង ឬមានជាតិគីមីច្រើន គឺពិបាកក្នុងការកែច្នៃឡើងវិញ។ ក្រៅពីវិធីសាស្រ្តដែលបានរៀបរាប់ខាងលើ នៅមានគំនិត និងវិធីសាស្រ្តជាច្រើនទៀតដែលយើងអាចអនុវត្តបាន។ ដែលវាធ្វើឱ្យការផ្តល់អំណោយរបស់យើងកាន់តែមានន័យ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ ការជ្រើសរើសអំណោយដែលយើងច្នៃប្រឌិត ឬផលិតដោយខ្លួនឯង គឺជាវិធីមួយដ៏មានអត្ថន័យ។ ការផ្តល់អំណោយដែលយើងច្នៃប្រឌិត ឬផលិតដោយខ្លួនឯង បង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅ។ លើសពីនេះ វាក៏ជួយកាត់បន្ថយការប្រើប្រាស់ធនធាន និងការវេចខ្ចប់ដែលមិនចាំបាច់ផងដែរ។ អ្នកអាចជ្រើសរើសអាហារធ្វើដោយដៃ ដូចជា នំខូឃីធ្វើនៅផ្ទះ ទឹកជ្រលក់ ឬភេសជ្ជៈពិសេស ជាអំណោយដ៏មានអត្ថន័យ។ ដែលអ្នកអាចដាក់វានៅក្នុងកែវដែលអាចប្រើប្រាស់ឡើងវិញបាន។ របស់ប្រើប្រាស់ច្នៃប្រឌិត ដូចជា សាប៊ូផលិតដោយដៃ ទៀនក្រអូបដែលធ្វើពីវត្ថុធាតុធម្មជាតិ ឧទាហរណ៍ ក្រមួនឃ្មុំ ឬរបស់របរតុបតែងផ្ទះពីវត្ថុធាតុដើមធម្មជាតិ។ ចំពោះអំណោយប្រភេទសិល្បៈ ឬសិប្បកម្ម អ្នកអាចបង្កើតដូចជា គំនូរដែលគូរដោយផ្ទាល់ដៃ សៀវភៅកំណាព្យ ឬរឿងខ្លីដែលសរសេរដោយខ្លួនឯង ឬវត្ថុតូចៗដែលប៉ាក់ ដេរ ឬឆ្លាក់។ អំណោយប្រភេទនេះ អាចជួយកាត់បន្ថយការប្រើប្រាស់សម្ភារៈច្រើន និងកាត់បន្ថយកាកសំណល់ដល់បរិស្ថានបាន។ អំណោយប្រភេទនេះ ផ្ដល់នូវអនុស្សាវរីយ៍ និងតម្លៃផ្លូវចិត្តដ៏ពិសេសដល់អ្នកទទួល។ អ្នកក៏អាចផ្តល់ជាប័ណ្ណអំណោយសម្រាប់បទពិសោធន៍ថ្មីៗ ដូចជា ប័ណ្ណសម្រាប់ចូលរៀនវគ្គធ្វើម្ហូប វគ្គគំនូរ ឬដំណើរកម្សាន្តទៅកាន់កន្លែងធម្មជាតិណាមួយផងដែរ។ អ្នកអាចអញ្ជើញអ្នកទទួលឲ្យចូលរួមសកម្មភាពបរិស្ថាន ដូចជាការដាំដើមឈើ ឬសម្អាតបរិស្ថានជាមួយគ្នា។ អ្នកអាចជ្រើសរើសអំណោយពីអាជីវកម្មដែលមាននិរន្តរភាព ដើម្បីរួមចំណែកដល់ការការពារបរិស្ថាន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលទិញអំណោយ សូមពិចារណាគាំទ្រដល់អាជីវកម្មតូចៗ ឬក្រុមហ៊ុនដែលយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន។ ក្រុមហ៊ុនទាំងនេះតែងប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ដើម្បីកាត់បន្ថយកាកសំណល់ និងគាំទ្រសហគមន៍មូលដ្ឋាន។ ឧទាហរណ៍ ដូចជាផលិតផលកែច្នៃពីសំបកដូង ឫស្សី ក្រណាត់សរីរាង្គ ឬផលិតផលដែលមិនមានជាតិគីមី។ ការប្រើប្រាស់សម្ភារៈដែលអាចប្រើឡើងវិញបានសម្រាប់តុបតែងជាកាដូរ។ កាត់បន្ថយការប្រើប្រាស់ខ្សែប្លាស្ទិក ស្កុត ឬផ្កាសិប្បនិម្មិតដែលមិនអាចកែច្នៃទ្បើងវិញបាន។ ជម្រើសដ៏ល្អសម្រាប់ផលិតផលទាំងនេះ មានច្រើនប្រភេទដែលអាចជ្រើសរើសបាន។ ឧទាហរណ៍ យើងអាចប្រើប្រាស់ខ្សែធម្មជាតិ ដូចជាខ្សែជ័រ ឬខ្សែក្រចៅ ជំនួសខ្សែប្លាស្ទិកវិញ។ អ្នកអាចតុបតែងដោយប្រើប្រាស់ស្លឹកឈើស្ងួត ផ្កាពិត ឬមែកឈើតូចៗ។ ភ្ជាប់ ស្លាកកាដូរដែលធ្វើពីក្រដាសកែច្នៃ ឬពីវត្ថុធាតុដើមធម្មជាតិ។ សរុបមក ការផ្តល់និងផ្លាស់ប្ដូរកាដូរ មិនថាក្នុងបរិបទគ្រួសារ ប្រពៃណី សង្គម ឬការិយាល័យនោះទេ គឺសុទ្ធតែជាទង្វើដែលបង្កប់នូវ គុណតម្លៃ។ ទម្លាប់នេះជួយពង្រឹងចំណងមិត្តភាព ភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពក្នុងសហគមន៍។ លើសពីនេះ ការអនុវត្តការផ្តល់អំណោយដោយគិតគូរពី បរិស្ថាន កំពុងក្លាយជាកត្តាសំខាន់មួយ។ ការជ្រើសរើសមិនប្រើប្រាស់ថង់ប្លាស្ទិក ងាកមកប្រើប្រាស់សម្ភារៈធម្មជាតិ ដូចជាឫស្សី ក្រចៅ ក្រណាត់ ឬក្រដាសកែច្នៃ ព្រមទាំងការផ្តល់អំណោយដែលច្នៃដោយដៃ គឺបង្ហាញពីភាពច្នៃប្រឌិត និងទឹកចិត្តដ៏ជ្រាលជ្រៅ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការ ការពារភពផែនដីរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះ ការផ្តល់អំណោយដ៏មានអត្ថន័យ គឺត្រូវរួមបញ្ចូលគ្នារវាង ទឹកចិត្តដ៏បរិសុទ្ធ និង ការទទួលខុសត្រូវចំពោះបរិស្ថាន ដើម្បីបង្កើតបានជាទង្វើដ៏ល្អឥតខ្ចោះ។